បង្អែមតៅស៊ន គឺជាបង្អែមខ្មែរមួយមុខដ៏ពេញនិយម មានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ និងងាយស្រួលធ្វើ។ បង្អែមតៅស៊ន ជាបង្អែមដែលមានរសជាតិផ្អែមឆ្ងាញ់ដែលមនុស្សគ្រប់គ្នានិយមចូលចិត្តញុំា។ ភាគច្រើន វាមានលក់នៅតាមទីផ្សារ ជាពិសេស នៅពេលទៅផ្សារ យើងតែងតែទិញញុាំខ្លួនឯង ឬផ្ញើអ្នកផ្ទះ គឺមិនងាយមើលរំលងទេ។ គ្រឿងផ្សំបង្អែមតៅស៊នមាន ទឺកធម្មតា សណ្តែក អំបិល ស្ករស ស្លឹកតយ ម្សៅឆា ខ្ទិះដូង និងនំចាខ្វៃ។ យើងត្រូវចាប់ផ្ដើម ដោយត្រាំសណ្តែកបាយជាមួយទឹកក្តៅ រយៈពេល២ម៉ោងសិន ទើបលាងសំបកចេញ រួចទុកវាឱ្យស្រក់ទឹក។ ក្រោយមកទៀត អ្នកត្រូវយកសណ្ដែកបាយ ដែលលាងសំបកស្អាត ទៅត្រាំក្នុងទឹកស្អាតរយៈពេលយ៉ាងហោចណាស់ ៣០ នាទីទៀត។ យើងត្រូវដាំទឹកមួយឆ្នាំង ដោយបង់ស្លឹកតើយចូល រង់ចាំឱ្យពុះ ដើម្បីចំហុយសណ្ដែក។ បន្ទាប់ពីទឹកពុះហើយ ដាក់សណ្តែកចំហុយ និងចាំរយៈពេល ៥ទៅ៧ នាទី ដើម្បីឱ្យសណ្តែករីក។ ក្រោយមក ដាំទឹកម្ដងទៀត ចាំឱ្យពុះសិន ទើបចាក់ស្ករសនិងអំបិលចូល ហើយកូរវាឱ្យរលាយចូលគ្នា និងទុកឱ្យពុះមួយសន្ទុះទៀត។ ពេលឃើញថា ទឹកស្ករពុះយូរល្មមហើយ យើងត្រូវចាក់សណ្តែកដែលចំហុយឆ្អិននោះចូលក្នុងឆ្នាំងហើយកូរវាឱ្យសព្វ។ ដាក់ម្សៅឆាចូលទៅក្នុងកូនចានមួយដែលមានទឺកធម្មតានៅក្នុងនោះកូរឱ្យសព្វ។ បន្ទាប់មកទៀត យើងដាក់ម្សៅឆាចូលទៅក្នុងកូនចានមួយលាយទឺកធម្មតា ហើយកូរវាចូលគ្នាឱ្យសព្វ។ ក្រោយពីកូរសព្វល្អហើយ យកវាចាក់ចូលទៅក្នុងឆ្នាំងដែលយើងកំពុងតែរំងាស់សណ្តែក រួចកូរឱ្យសព្វ និងចាក់ស្ករចូល ចំនួន៣ស្លាបព្រា។ ចំណែកឯការធ្វើទឺកស្ករវិញ យើងត្រូវដាំទឺកឱ្យពុះ រួចចាក់អំបិល ស្ករស និងម្សៅឆាចូល។ បន្ទាប់ពីបានរំងាស់ និងលាយគ្រឿងបង្អែមរួច អ្នកត្រូវរង់ចាំឱ្យបង្អែមមានលក្ខណៈខាប់ និងមិនរាវពេក។ បង្អែមតៅស៊នឆ្អិនរួចរាល់ហើយ ដូច្នេះយើងអាចដួសវាដាក់ចានហើយស្រោចខ្ទិះដូងពីលើបាន។ ដើម្បីឱ្យបង្អេម តៅស៊ន កាន់តែមានរសជាតិឆ្ងាញ់ ភាគច្រើនគេញុាំជាមួយនឹង ចាខ្វៃ។